ការហាត់យូហ្គានៅតាមសួនច្បារសាធារណៈ គឺជាសកម្មភាពសុខភាពដ៏វិសេសវិសាលដែលអនុញ្ញាតឱ្យយើងដកខ្លួនចេញពីភាពចលាចលនៃជីវិត ដើម្បីមកស្វែងរកសន្តិភាពក្នុងចិត្តនៅកន្លែងធម្មជាតិ។ គោលបំណងចម្បងនៃការហាត់យូហ្គានៅតាមសួនច្បារសាធារណៈ គឺដើម្បីផ្លាស់ប្តូរបរិយាកាសពីការហាត់ក្នុងបន្ទប់បិទជិត មកទទួលយកថាមពលស្រស់ស្រាយពីខ្យល់អាកាសបរិសុទ្ធក្នុងសួនច្បារ។ ការហាត់នេះ ក៏មានបំណងផ្សារភ្ជាប់ទំនាក់ទំនងរាងកាយទៅនឹងធម្មជាតិ តាមរយៈការប៉ះផ្ទាល់ជាមួយស្មៅ និងពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម។ ការហាត់នៅទីសាធារណៈមានគោលដៅបង្កើនភាពក្លាហាន និងកសាងទំនុកចិត្តលើខ្លួនឯង ទោះបីស្ថិតនៅក្រោមក្រសែភ្នែកអ្នកដទៃក៏ដោយ។ វាក៏ដើម្បីកាត់បន្ថយភាពតានតឹងផ្លូវចិត្តតាមរយៈការស្ដាប់សំឡេងបក្សីយំ និងខ្យល់បក់រវិចៗដែលជាតន្ត្រីធម្មជាតិដ៏ស្ងប់ស្ងាត់។ យើងចង់ប្រើប្រាស់សួនច្បារសាធារណៈជាកន្លែងហាត់ប្រាណដែលមិនអស់ថវិកា ប៉ុន្តែផ្ដល់នូវអត្ថប្រយោជន៍សុខភាពខ្ពស់។ ការហាត់នេះ ក៏ដើម្បីជម្រុញ និងលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួនឱ្យចាប់អារម្មណ៍លើការថែទាំសុខភាពតាមរយៈសកម្មភាពជាក់ស្ដែង។ យើងចង់ទទួលបានវីតាមីនឌី ពីពន្លឺថ្ងៃពេលព្រលឹម ដែលជួយជម្រុញដល់សុខភាពឆ្អឹង និងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ។ ការហាត់នៅទីនេះមានគោលដៅបង្កើតនូវសហគមន៍អ្នកស្រឡាញ់សុខភាព និងការរាប់អានគ្នាថ្មីៗនៅក្នុងតំបន់រស់នៅ។ ការហាត់នេះ ក៏ដើម្បីពង្រឹងការដកដង្ហើមឱ្យកាន់តែជ្រៅ និងវែងតាមរយៈការស្រូបយកអុកស៊ីសែនពីដើមឈើធំៗក្នុងសួនច្បារ។ យើងចង់សម្រេចបាននូវតុល្យភាពរវាង កាយ ចិត្ត និងវិញ្ញាណ នៅក្នុងបរិយាកាសដែលពោរពេញដោយភាពមេត្រីភាពនេះ។ ការហាត់យូហ្គានៅតាមសួនច្បារសាធារណៈ គឺតម្រូវឲ្យយើងមានសម្ភារៈសំខាន់ៗមួយចំនួន។ តួយ៉ាងដូចជា កម្រាលយូហ្គា ដែលមានគុណភាពល្អ និងមិនរអិល គឺជាសម្ភារៈដែលមិនអាចខ្វះបានសម្រាប់ការពារជង្គង់ និងខ្នង។ សម្លៀកបំពាក់យូហ្គាដែលយឺតស្វិត និងជក់ញើសបានល្អ ជួយឱ្យអ្នកមានភាពងាយស្រួលក្នុងគ្រប់ចលនាពត់ខ្លួន។ ដបទឹកផ្ទាល់ខ្លួនសម្រាប់បំពេញជាតិទឹកដល់រាងកាយ ព្រោះការហាត់នៅខាងក្រៅអាចធ្វើឱ្យបាត់បង់ជាតិទឹកតាមញើសលឿន។ កន្សែងតូចសម្រាប់ជូតញើសជួយឱ្យផ្ទៃមុខ និងដៃស្ងួតជានិច្ច ដើម្បីការពារការរអិល។ កាបូបស្ពាយសម្រាប់ដាក់កម្រាលយូហ្គាជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការធ្វើដំណើរតាមយានយន្ដផ្សេងៗទៅកាន់សួនច្បារ។ ឡេការពារកម្ដៅថ្ងៃ ជួយការពារស្បែកពីកាំរស្មីយូវី នៅពេលដែលអ្នកហាត់នៅកន្លែងដែលគ្មានម្លប់ឈើ។ ថ្នាំបាញ់ការពារមូស ឬសត្វល្អិត គឺជាសម្ភារៈជំនួយដ៏សំខាន់សម្រាប់អ្នកដែលចូលចិត្តហាត់នៅលើវាលស្មៅ ឬក្រោមដើមឈើធំៗ។ ដុំជំនួយក្នុងការហាត់យូហ្គា ជួយទ្រទ្រង់រាងកាយសម្រាប់អ្នកដែលរឹងសាច់ដុំ និងមិនទាន់អាចពត់ខ្លួនដល់ដី។ ខ្សែចងយូហ្គា ជួយឱ្យការទាញសាច់ដុំជើង និងស្មាមានភាពងាយស្រួលជាងមុនក្នុងក្បាច់ដែលស្មុគស្មាញ។ គ្រឿងបំពងសំឡេងប៊្លូធូសតូចមួយ អាចប្រើសម្រាប់ចាក់តន្ត្រីសមាធិថ្នមៗ ដើម្បីជួយឱ្យមានអារម្មណ៍កាន់តែស្ងប់។ ស្រោមជើងដែលមានបាតស្អិត ជួយឱ្យអ្នកមានលំនឹងល្អប្រសិនបើអ្នកមិនចង់ដោះស្បែកជើងលើស្មៅ។ អាវក្រៅស្ដើងសម្រាប់ពាក់បន្ទាប់ពីហាត់រួច ដើម្បីការពាររាងកាយកុំឱ្យត្រូវខ្យល់ត្រជាក់ភ្លាមៗបន្ទាប់ពីចេញញើស។ នាឡិកាឆ្លាតវៃសម្រាប់តាមដានរយៈពេលនៃការហាត់ និងកម្រិតដុតបំផ្លាញកាឡូរីក្នុងរាងកាយ។ ថង់ដាក់សម្រាមផ្ទាល់ខ្លួន ដើម្បីធានាថាអ្នកនឹងមិនបន្សល់ទុកនូវកាកសំណល់ណាមួយនៅក្នុងសួនច្បារឡើយ។ ស្មារតីអត់ធ្មត់ និងស្នាមញញឹម គឺជាសម្ភារៈផ្លូវចិត្តដ៏មានតម្លៃបំផុតសម្រាប់ការហាត់យូហ្គានៅទីសាធារណៈ។ ដើម្បីធ្វើការហាត់យូហ្គាបានយើងត្រូវស្គាល់ និងចេះពីប្រភេទ និងក្បាច់យូហ្គាមួយចំនួន។ តួយ៉ាងដូចជា យូហ្គាប្រភេទ ហាត់ថៈ គឺផ្ដោតលើការរក្សាក្បាច់នីមួយៗឱ្យបានយូរ ដែលស័ក្តិសមបំផុតសម្រាប់អ្នកទើបចាប់ផ្ដើម។ យូហ្គាប្រភេទ វីនយ៉ាសា ផ្ដោតលើលំហូរចលនារហ័សដែលធ្វើឱ្យបេះដូងលោតញាប់ និងជួយដល់ការបញ្ចេញជាតិពុល។ យូហ្គាក្បាច់ សំពះព្រះអាទិត្យ គឺជាការរួមបញ្ចូលគ្នានៃចលនាជាច្រើនដែលជួយកម្ដៅរាងកាយគ្រប់ផ្នែក។ យូហ្គាក្បាច់ដើមឈើ ជួយពង្រឹងលំនឹងរាងកាយ និងការផ្ដោតអារម្មណ៍ឱ្យមានសន្តិភាពដូចដើមឈើក្នុងសួន។ យូហ្គាក្បាច់អ្នកចម្បាំង ជួយពង្រឹងសាច់ដុំជើងឱ្យរឹងមាំ និងបង្កើនភាពអត់ធ្មត់ដល់ផ្លូវចិត្ត។ យូហ្គាក្បាច់ត្រីកោណ ជួយពន្លាតសាច់ដុំចំហៀង និងពង្រឹងភាពបត់បែននៃឆ្អឹងខ្នងបានយ៉ាងល្អ។ យូហ្គាក្បាច់ឆ្កែសម្លឹងចុះក្រោម ជួយសម្រួលដល់លំហូរឈាមទៅចិញ្ចឹមខួរក្បាល និងពន្លាតសរសៃជើង។ យូហ្គាក្បាច់ពស់វែក ជួយបើកទ្រូងឱ្យដកដង្ហើមបានធំ និងកាត់បន្ថយការឈឺចង្កេះពីការអង្គុយយូរ។ យូហ្គាក្បាច់កុមារ គឺជាក្បាច់សម្រាកដ៏អស្ចារ្យដែលជួយឱ្យខួរក្បាលស្ងប់ និងកាត់បន្ថយភាពតានតឹង។ យូហ្គាក្បាច់ព្រាប ជួយបើកសន្លាក់ត្រគាក និងបំបាត់ការតឹងសាច់ដុំដែលកើតចេញពីការធ្វើដំណើរច្រើន។ យូហ្គាក្បាច់ឈរលើក្បាល ជាក្បាច់កម្រិតខ្ពស់ដែលជួយពង្រឹងប្រព័ន្ធប្រសាទ និងលំនឹងរាងកាយទាំងមូល។ យូហ្គាប្រភេទយិន ផ្ដោតលើការសម្រាកសាច់ដុំជ្រៅៗដែលជួយឱ្យរាងកាយមានភាពធូរស្រាលខ្លាំង។ យូហ្គាក្បាច់មេអំបៅ ជួយសម្រួលដល់សរសៃត្រគាក និងមានប្រយោជន៍ខ្លាំងសម្រាប់ស្ត្រី។ យូហ្គាក្បាច់បង្វិលខ្លួន ជួយជម្រះជាតិពុលក្នុងសរីរាង្គខាងក្នុង និងធ្វើឱ្យឆ្អឹងខ្នងមានសុខភាពល្អ។ រាល់ការអនុវត្តក្បាច់នីមួយៗ ត្រូវតែធ្វើឡើងដោយភាពផ្ចិតផ្ចង់ និងការយល់ដឹងពីដែនកំណត់នៃរាងកាយរបស់ខ្លួនឯង។ ការហាត់យូហ្គានៅតាមសួនច្បារសាធារណៈ តម្រូវឲ្យយើងត្រៀមខ្លួន និងធ្វើសកម្មភាពមួយចំនួន។ ដោយជំហានដំបូង គឺត្រូវស្វែងរកទីតាំងនៅក្នុងសួនច្បារដែលមានផ្ទៃរាបស្មើ មានម្លប់ត្រជាក់ និងស្ងប់ស្ងាត់ល្អ។ ការរៀបចំក្រាលកម្រាលយូហ្គាឱ្យមានតុល្យភាព រួចអង្គុយក្នុងក្បាច់ស្រួលបួល គឺដើម្បីចាប់ផ្ដើមសម្រួលចិត្ត។ បិទភ្នែកយឺតៗ រួចចាប់ផ្ដើមធ្វើលំហាត់ដកដង្ហើម ដើម្បីជម្រះជាតិពុលចេញពីសួត។ សកម្មភាពកម្តៅសាច់ដុំក ស្មា និងកដៃ គឺជាការរៀបចំរាងកាយឱ្យរួចរាល់មុននឹងចូលដល់ក្បាច់ពិបាកៗ។ ការអនុវត្តក្បាច់ សំពះព្រះអាទិត្យ គឺដើម្បីកម្ដៅរាងកាយ និងបង្កើនចរន្តឈាមរត់ឱ្យសព្វសាច់ដុំ។ ធ្វើក្បាច់ឈរ ដូចជាក្បាច់អ្នកចម្បាំង ដើម្បីពង្រឹងកម្លាំងជើង និងលំនឹងរាងកាយក្នុងពេលហាត់។ សកម្មភាពផ្ដោតលើការរក្សាលំនឹង ដូចជាក្បាច់ដើមឈើ ជួយឱ្យចិត្តមានការផ្ដោតអារម្មណ៍ខ្ពស់បំផុត។ ការអនុវត្តក្បាច់ពត់ខ្នងតិចៗ គឺដើម្បីបើកទ្រូងឱ្យទទួលបានខ្យល់អាកាសបរិសុទ្ធពីដើមឈើជុំវិញខ្លួន។ ធ្វើចលនាពត់ខ្លួនទៅឆ្វេងស្ដាំ ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ និងភាពបត់បែននៃឆ្អឹងខ្នង។ ក្នុងពេលហាត់ ត្រូវសម្លឹងមើលទៅដើមឈើ ឬមេឃពណ៌ខៀវ ដើម្បីផ្សារភ្ជាប់អារម្មណ៍ជាមួយធម្មជាតិពិតៗ។ រក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវប្រកួតប្រជែងជាមួយអ្នកហាត់ក្បែរខាងឡើយ ព្រោះយូហ្គាគឺជាដំណើររុករកខ្លួនឯង។ ស្ដាប់សញ្ញាដែលរាងកាយប្រាប់ ប្រសិនបើមានការឈឺចាប់ ត្រូវសម្រាល ឬឈប់សម្រាកភ្លាមៗ។ សកម្មភាពនៃការធ្វើសមាធិរយៈពេលខ្លីបន្ទាប់ពីហាត់ក្បាច់រួច ជួយឱ្យចិត្តទទួលបានសន្តិភាព និងភាពស្ងប់។ បញ្ចប់ការហាត់ដោយក្បាច់សម្រាកសព ដោយដេកផ្ងារ និងរំលាយរាងកាយទៅក្នុងធម្មជាតិ។ និងក្បាច់ចុងក្រោយ ត្រូវបង្ហើបភ្នែកមើលស្លឹកឈើដែលរង្គើតាមខ្យល់ ដើម្បីទទួលយកថាមពលវិជ្ជមានចុងក្រោយ។ បន្ទាប់ពីហាត់រួច ត្រូវផ្ដល់រង្វាន់ដល់ខ្លួនឯងដោយការញញឹម និងការដឹងគុណដល់រាងកាយដែលបានខិតខំ។ អ្នកត្រូវរៀបចំប្រមូលសម្ភារៈ និងសម្អាតកម្រាលយូហ្គាឱ្យបានស្អាតបាត មុននឹងចាកចេញពីទីតាំងសួនច្បារ។ ការហាត់ឱ្យបានទៀងទាត់យ៉ាងតិច ៣ ដងក្នុងមួយសប្តាហ៍ នឹងផ្ដល់នូវលទ្ធផលសុខភាពគួរឱ្យកត់សម្គាល់។ ចំពោះការហាត់នេះ អ្នកអាចហាត់ម្នាក់ឯង ឬចូលរួមក្នុងថ្នាក់យូហ្គាសហគមន៍ ដើម្បីបង្កើនភាពសប្បាយរីករាយ និងការលើកទឹកចិត្ត។ របៀបនៃការហាត់ដែលពោរពេញដោយភាពអត់ធ្មត់ គឺជាគន្លឹះនៃការទទួលបានសុខុមាលភាពជានិរន្តរភាព។ ក្នុងពេលហាត់យូហ្គានៅតាមសួនច្បារសាធារណៈ យើងនឹងអាចជួបនូវអារម្មណ៍ ឧបសគ្គ និងបញ្ហាប្រឈមមួយចំនួន។ យើងអាចនឹងមានអារម្មណ៍អៀនខ្មាស ឬមិនសូវមានទំនុកចិត្តនៅពេលដែលមានមនុស្សដទៃសម្លឹងមើលមកយើងក្នុងពេលកំពុងធ្វើក្បាច់យូហ្គាប្លែកៗ។ សំឡេងរំខានពីការជជែកគ្នា ឬសំឡេងការហាត់ប្រាណផ្សេងៗ អាចធ្វើឱ្យយើងពិបាកក្នុងការផ្ដោតអារម្មណ៍ និងធ្វើសមាធិឱ្យបានជ្រៅ។ ផ្ទៃដីដែលមិនរាបស្មើ ឬមានគ្រួស និងដីភក់ គឺជាឧបសគ្គបច្ចេកទេសដែលធ្វើឱ្យយើងពិបាករក្សាលំនឹងរាងកាយឱ្យបានល្អនៅលើកម្រាល។ បញ្ហាសត្វល្អិតដូចជា មូស ស្រមោច ឬសត្វមមង់ អាចនឹងមករំខាន និងធ្វើឱ្យយើងមានអារម្មណ៍រមាស់ជាប់ជានិច្ចក្នុងពេលរក្សាក្បាច់យូហ្គា។ ការប្រែប្រួលអាកាសធាតុភ្លាមៗ ដូចជាពន្លឺថ្ងៃចាំងខ្លាំងពេក ឬខ្យល់បក់បោកខ្លាំង អាចធ្វើឱ្យយើងមានអារម្មណ៍ក្តៅក្រហាយ និងហត់នឿយលឿនជាងធម្មតា។ យើងអាចនឹងជួបប្រទះនូវបញ្ហាកង្វះឯកជនភាព ដែលធ្វើឱ្យយើងមានអារម្មណ៍ថា ដូចជាកំពុងសម្ដែងអ្វីមួយឱ្យគេមើលជាជាងការហាត់ដើម្បីខ្លួនឯង។ វត្តមានរបស់សត្វចិញ្ចឹមដូចជា ឆ្កែ ឬឆ្មារបស់អ្នកដទៃ ដែលអាចនឹងរត់មកលេងក្បែរ ឬប៉ះពាល់ដល់កម្រាលយូហ្គារបស់យើង ដែលនាំឱ្យមានការរំខានដល់លំហូរនៃការហាត់។ កង្វះអនាម័យនៅតំបន់ខ្លះនៃសួនច្បារ ដូចជាក្លិនមិនល្អ ឬសម្រាម អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ស្រស់ស្រាយដែលយើងរំពឹងទុកពីធម្មជាតិ។ ការបារម្ភពីសុវត្ថិភាពសម្ភារៈផ្ទាល់ខ្លួនដូចជា ទូរស័ព្ទ កាបូបលុយ ឬស្បែកជើង អាចធ្វើឱ្យចិត្តរបស់យើងមិនស្ងប់ និងត្រូវរំពៃមើលរបស់របរជាញឹកញាប់។ ជាចុងក្រោយ ឧបសគ្គធំបំផុតគឺការតស៊ូជាមួយចិត្តខ្លួនឯង ដើម្បីជម្នះនូវការវិនិច្ឆ័យពីមជ្ឈដ្ឋានជុំវិញ និងរក្សានូវភាពស្ងប់ស្ងាត់ក្នុងចិត្តឱ្យបានទោះក្នុងស្ថានភាពរញ៉េរញ៉ៃ។ ប៉ុន្តែការហាត់យូហ្គា មានសារៈសំខាន់ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន។ សារៈសំខាន់បំផុត គឺការជួយឱ្យសួតទទួលបានអុកស៊ីសែនបរិសុទ្ធ ដែលជួយជម្រះជាតិពុលក្នុងឈាមបានល្អ។ ការហាត់យូហ្គានៅខាងក្រៅជួយកាត់បន្ថយកម្រិតអរម៉ូនស្រ្តេស ដែលជាភ្នាក់ងារបង្កភាពស្ត្រេស និងការព្រួយបារម្ភ។ អត្ថប្រយោជន៍ដ៏អស្ចារ្យ គឺការបង្កើនភាពរឹងមាំនៃប្រព័ន្ធការពាររាងកាយឱ្យប្រឆាំងនឹងជំងឺផ្សេងៗបានយ៉ាងពូកែ។ វាជួយឱ្យការគេងលក់បានស្កប់ស្កល់ និងកាត់បន្ថយអាការៈភ្ញាក់កណ្ដាលយប់ ដែលនាំឱ្យអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក។ សារៈសំខាន់ផ្នែករូបរាងកាយ គឺជួយឱ្យរាងកាយមានសមាមាត្រស្អាត និងមានភាពរហ័សរហួនក្នុងការធ្វើការងារ។ វាជួយកាត់បន្ថយការឈឺចាប់សាច់ដុំខ្នង និងក ដែលកើតចេញពីការអង្គុយធ្វើការងារការិយាល័យយូរហួសហេតុ។ ឯអត្ថប្រយោជន៍ផ្លូវចិត្ត គឺការបង្កើនភាពអត់ធ្មត់ និងការគ្រប់គ្រងអារម្មណ៍មួរម៉ៅបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការហាត់នៅសួនច្បារជួយបង្កើនអារម្មណ៍នៃការដឹងគុណចំពោះបរិស្ថាន និងពិភពលោកជុំវិញខ្លួនយើង។ វាជួយឱ្យប្រព័ន្ធរំលាយអាហារដើរបានស្រួល និងកាត់បន្ថយបញ្ហាតឹងពោះ ឬបញ្ហាក្រពះពោះវៀនផ្សេងៗ។ ចំណែកសារៈសំខាន់ផ្នែកសង្គម គឺការជួយឱ្យអ្នកមានមិត្តភក្តិដែលស្រឡាញ់សុខភាពដូចគ្នា និងការរាប់អានគ្នាដ៏បរិសុទ្ធ។ ការហាត់យូហ្គាជួយឱ្យចរន្តឈាមរត់ទៅចិញ្ចឹមខួរក្បាលបានល្អ នាំឱ្យការគិតកាន់តែភ្លឺស្វាង និងមានសតិសម្បជញ្ញៈ។ វាជួយឱ្យស្បែកមានភាពស្រស់ថ្លា និងមានពន្លឺចេញពីខាងក្នុង ដោយសារការបញ្ចេញជាតិពុលតាមរយៈញើស។ រីឯអត្ថប្រយោជន៍សម្រាប់មនុស្សចាស់ គឺការរក្សាលំនឹងរាងកាយកុំឱ្យងាយនឹងដួល ឬគ្រេចជើងក្នុងជីវិតប្រចាំថ្ងៃ។ វាជួយឱ្យក្មេងៗមានការលូតលាស់រាងកាយបានល្អ និងមានស្មារតីផ្ដោតលើការរៀនសូត្រកាន់តែខ្លាំងក្លា។ ចំពោះសារៈសំខាន់ផ្នែកសេដ្ឋកិច្ច គឺការចំណាយតិចលើថ្លៃថ្នាំពេទ្យ ព្រោះរាងកាយត្រូវបានថែទាំដោយកីឡាជាប្រចាំ។ វាជួយឱ្យយើងមានភាពជឿជាក់លើខ្លួនឯង និងហ៊ានបង្ហាញសមត្ថភាពនៅចំពោះមុខសាធារណជនដោយមោទនភាព។ ការហាត់យូហ្គា គឺជាការវិនិយោគដែលចំណេញបំផុតសម្រាប់សុខភាពនាពេលអនាគត និងភាពចាស់ជរាដ៏មានគុណភាព។ វាផ្ដល់នូវសេរីភាពផ្លូវចិត្ត និងការរំដោះខ្លួនចេញពីបន្ទុកនៃបញ្ហាប្រចាំថ្ងៃដែលនៅជុំវិញខ្លួនយើង។ អត្ថប្រយោជន៍នៃការហាត់ជាក្រុម គឺការទទួលបានថាមពលវិជ្ជមាន និងការលើកទឹកចិត្តឱ្យតស៊ូព្យាយាមពីគ្នាទៅវិញទៅមក។ ការហាត់យូហ្គានៅតាមសួនច្បារជួយឱ្យទីក្រុងមានភាពរស់រវើក និងបង្ហាញពីភាពស៊ីវិល័យនៃពលរដ្ឋដែលស្រឡាញ់សុខភាព។ វាជួយឱ្យយើងចេះរស់នៅដោយមានសតិដឹងក្នុងគ្រប់សកម្មភាព មិនថាការដើរ ការឈរ ឬការអង្គុយ។ ការហាត់យូហ្គាជួយឱ្យបេះដូងលោតបានទៀងទាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូងផ្សេងៗ។ វាជួយឱ្យយើងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការតស៊ូជាមួយបញ្ហាប្រឈម និងឧបសគ្គក្នុងជីវិត។ ឯអត្ថប្រយោជន៍ផ្នែកច្នៃប្រឌិត គឺការទទួលបានគំនិតថ្មីៗក្នុងពេលដែលចិត្តស្ងប់នៅកណ្ដាលសម្រស់ធម្មជាតិ។ វាជួយឱ្យយើងក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយក្ដីមេត្តា ការអភ័យទោស និងការយោគយល់ដល់អ្នកដទៃ។ សារៈសំខាន់នៃការហាត់នេះ គឺការស្វែងរកឃើញនូវខ្លួនឯងពិតប្រាកដ ដែលតែងតែនៅជាមួយយើងគ្រប់ពេល។ វាជួយឱ្យយើងចេះបែងចែកពេលវេលាឱ្យមានតុល្យភាពរវាងការងារ និងការថែទាំសុខភាពផ្ទាល់ខ្លួន។ ការហាត់យូហ្គា គឺជាមិត្តដ៏ល្អបំផុតសម្រាប់សុខភាពដែលមិនដែលក្បត់ ឬបោះបង់យើងចោលឡើយ។ រាល់ដង្ហើមចេញចូលនីមួយៗ គឺជាការសន្សំនូវអាយុយឺនយូរ សុភមង្គល និងភាពជោគជ័យនៃជីវិត។ ជាចុងក្រោយ សារៈសំខាន់បំផុតគឺការនាំមកនូវតុល្យភាពនៃជីវិតក្នុងលោកិយដែលកំពុងតែមានភាពប្រែប្រួលរហ័សនេះ។ ការហាត់យូហ្គានៅតាមសួនច្បារសាធារណៈ គឺជាសិល្បៈនៃការរស់នៅដែលផ្សារភ្ជាប់រវាង សុខភាពរាងកាយ និងសន្តិភាពផ្លូវចិត្ត។ តាមរយៈការប្រើប្រាស់សម្ភារៈសាមញ្ញៗ និងការអនុវត្តក្បាច់យូហ្គាផ្សេងៗក្នុងបរិយាកាសធម្មជាតិ យើងមិនត្រឹមតែទទួលបាននូវភាពបត់បែន និងកម្លាំងកាយប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងទទួលបាននូវសតិសម្បជញ្ញៈ និងការយល់ដឹងពីតម្លៃនៃបរិស្ថានជុំវិញខ្លួន។ វាគឺជាសកម្មភាពដ៏មានតម្លៃដែលគ្រប់គ្នាគួរតែសាកល្បង ដើម្បីទទួលបាននូវតុល្យភាពជីវិតដ៏ពិតប្រាកដ។